ពន្លឺព្រះអាទិត្យដ៏ក្តៅហួតហែងនៅក្នុងប្រទេសកម្ពុជាតែងតែបង្កជាបញ្ហាប្រឈមដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋគ្រប់រូប។ ស្វែងរកវិធីសាស្ត្រដើម្បីរក្សាភាពត្រជាក់ដោយមិនចាំបាច់ចំណាយថវិកាលើម៉ាស៊ីនត្រជាក់គឺជាចំណេះដឹងដ៏មានតម្លៃសម្រាប់គ្រួសារ។ ចំណេះដឹងដែលដូនតាខ្មែរបានបន្សល់ទុកមកគឺជាមធ្យោបាយដ៏សាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការតស៊ូជាមួយកម្តៅថ្ងៃ។ ស្មារតីនៃការរស់នៅចុះសម្រុងនឹងធម្មជាតិជួយឱ្យយើងអាចស្វែងរកភាពត្រជាក់តាមបែបធម្មជាតិបានយ៉ាងងាយស្រួលនិងមានសេចក្តីសុខ។ ថ្ងៃនេះយើងនឹងពិនិត្យមើលអំពីបច្ចេកទេសសំខាន់ៗដែលប្រជាជនខ្មែរប្រើប្រាស់ដើម្បីកាត់បន្ថយកម្តៅពីរាងកាយនិងក្នុងលំនៅឋាន។ ក្រមាគឺជាអត្តសញ្ញាណជាតិខ្មែរដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ពហុជំនាញសម្រាប់ជួយសម្រួលដល់ការរស់នៅគ្រប់ទីកន្លែង។ យកក្រមាទៅជ្រលក់ទឹកឱ្យសើមរួចយកមកពាក់នៅជុំវិញកគឺជាវិធីសាស្ត្រដ៏ពូកែក្នុងការកាត់បន្ថយកម្តៅចេញពីរាងកាយបានលឿន។ ទឹកដែលហួតចេញពីក្រមាជួយផ្ដល់នូវភាពត្រជាក់ដល់សរសៃឈាមនិងធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយភ្លាមៗនៅពេលថ្ងៃត្រង់។ អ្នកធ្វើការងារនៅទីវាលឬអ្នកធ្វើដំណើរតាមដងផ្លូវតែងតែយកក្រមារុំក្បាលដើម្បីការពារពន្លឺព្រះអាទិត្យកុំឱ្យប៉ះស្បែកផ្ទាល់។ ងូតទឹកឱ្យបានញឹកញាប់ជួយឱ្យសីតុណ្ហភាពក្នុងខ្លួនចុះត្រជាក់និងជួយជម្រះជាតិញើសដែលធ្វើឱ្យស្បែកមានភាពស្អិតរមួតខ្លាំង។ ការងូតទឹកត្រជាក់មុនពេលចូលគេងនឹងជួយឱ្យរាងកាយបានសម្រាកយ៉ាងពេញលេញនិងងាយស្រួលក្នុងការសម្រាន្តលក់បានស្កប់ស្កល់។ ទឹកគឺជាឱសថធម្មជាតិដ៏អស្ចារ្យដែលជួយលាងជម្រះភាពហត់នឿយនិងនាំមកនូវភាពត្រជាក់ស្រេបដល់កោសិកាគ្រប់ផ្នែកនៃរាងកាយ។ យើងគួរតែប្រើប្រាស់ក្រមាឱ្យបានត្រឹមត្រូវតាមបច្ចេកទេសដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមានៅក្នុងអំឡុងពេលក្តៅ។ ជ្រលក់ក្រមាជាមួយទឹកត្រជាក់ម្តងម្កាលជួយរក្សាកម្រិតសំណើមនិងភាពត្រជាក់បានយូរអង្វែងសម្រាប់អ្នកដែលនៅទីវាលក្តៅ។ ក្រមាមិនត្រឹមតែសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនប៉ុណ្ណោះទេប៉ុន្តែក៏អាចយកមកប្រើដើម្បីបាំងកម្តៅថ្ងៃតាមបង្អួចផ្ទះបានផងដែរ។ ភាពទន់ភ្លន់នៃសាច់ក្រណាត់ក្រមាជួយឱ្យស្បែកមិនមានការរំខាននិងងាយស្រួលក្នុងការប្រើប្រាស់ក្នុងគ្រប់កាលៈទេសៈទាំងអស់។ រាល់ពេលដែលយើងមានអារម្មណ៍ថាក្តៅខ្លាំងការយកក្រមាជប់ទឹកមកជូតមុខជួយឱ្យស្មារតីរបស់យើងស្រស់ថ្លា។ ទម្លាប់នៃការងូតទឹកនៅពេលព្រលឹមនិងពេលព្រលប់គឺជាវប្បធម៌រស់នៅដ៏ល្អដែលជួយថែរក្សាសុខភាពនិងសម្រស់ឱ្យនៅក្មេងវ័យ។ ទឹកដមនៃធម្មជាតិដែលបានមកពីការងូតទឹកជួយកម្ចាត់រាល់ភាពតានតឹងដែលបង្កឡើងដោយសារកម្តៅថ្ងៃដ៏ហួតហែងនាពេលថ្ងៃ។ ចូរប្រើប្រាស់ក្រមាខ្មែរឱ្យបានច្រើនដើម្បីបង្ហាញពីមោទនភាពជាតិនិងទទួលបានភាពត្រជាក់តាមបែបបុរាណដែលមិនចំណាយប្រាក់។ ប្រើប្រាស់ក្រមាជ្រលក់ទឹកត្រជាក់មកមូរជុំវិញក្បាលគឺជាបច្ចេកទេសដ៏មានប្រសិទ្ធភាពសម្រាប់កសិករដែលកំពុងធ្វើការនៅវាលស្រែ។ ភាពត្រជាក់ដែលទទួលបានពីការងូតទឹកនឹងជួយឱ្យអ្នកមានកម្លាំងចិត្តគ្រប់គ្រាន់ដើម្បីបន្តកិច្ចការងារផ្សេងៗទៀតឱ្យជោគជ័យ។ រៀបចំបរិយាកាសផ្ទះឱ្យមានខ្យល់ចេញចូលបានល្អគឺជាគន្លឹះសំខាន់ដើម្បីការពារកម្តៅ។ បើកបង្អួចឬទ្វារនៅទិសដៅផ្ទុយគ្នាជួយឱ្យខ្យល់បក់ឆ្លងកាត់ផ្ទះបានយ៉ាងងាយស្រួលនិងនាំយកខ្យល់ក្តៅចេញទៅក្រៅជានិច្ច។ ផ្ទះខ្មែរបុរាណដែលសង់ខ្ពស់ផុតពីដីគឺជាគំរូដ៏ល្អនៃការចេះទាញយកខ្យល់ធម្មជាតិមកប្រើប្រាស់ឱ្យមានប្រយោជន៍បំផុតសម្រាប់រស់នៅ។ បាំងវាំងននក្រាស់ៗនៅពេលថ្ងៃត្រង់ជួយទប់ស្កាត់មិនឱ្យកម្តៅព្រះអាទិត្យចូលមកក្នុងផ្ទះខ្លាំងពេកតាមរយៈកញ្ចក់បង្អួចផ្ទះ។ ជ្រើសរើសពណ៌វាំងននដែលមានពណ៌ស្រាលដើម្បីឆ្លុះបញ្ចាំងកម្តៅថ្ងៃចេញទៅក្រៅវិញនិងរក្សាភាពស្ងប់ស្ងាត់ក្នុងលំនៅឋាន។ ដាំដើមឈើជុំវិញផ្ទះផ្តល់នូវម្លប់ត្រជាក់និងជួយកាត់បន្ថយសីតុណ្ហភាពបរិយាកាសជុំវិញលំនៅឋានបានយ៉ាងមានប្រសិទ្ធភាពខ្ពស់។ ស្លឹកឈើពណ៌បៃតងមិនត្រឹមតែផ្ដល់នូវសោភ័ណភាពប៉ុណ្ណោះទេប៉ុន្តែក៏ជាម៉ាស៊ីនត្រជាក់ធម្មជាតិដែលមិនចេះរីងស្ងួតឡើយសម្រាប់យើង។ ប្រើប្រាស់កង្ហារដោយដាក់ទឹកកកមួយចាននៅពីមុខនឹងជួយឱ្យខ្យល់ដែលបក់មកមានភាពត្រជាក់ស្រេបដូចជាប្រើម៉ាស៊ីនត្រជាក់អញ្ចឹង។ រៀបចំសម្ភារៈក្នុងផ្ទះឱ្យមានរបៀបរៀបរយនិងមិនមានភាពញ៉េរញ៉ៃជួយឱ្យលំហអាកាសក្នុងផ្ទះមានភាពទូលំទូលាយនិងមានភាពត្រជាក់។ ប្រើប្រាស់កម្រាលការ៉ូឬឥដ្ឋការ៉ូជួយឱ្យផ្ទៃផ្ទះមានភាពត្រជាក់ជានិច្ចនៅពេលដែលយើងដើរដោយមិនពាក់ស្បែកជើងនៅក្នុងផ្ទះ។ ជៀសវាងការប្រើប្រាស់សម្ភារៈអគ្គិសនីដែលបញ្ចេញកម្តៅច្រើននៅក្នុងអំឡុងពេលដែលអាកាសធាតុកំពុងតែក្តៅខ្លាំងហួសប្រមាណ។ ពន្លឺភ្លើងធម្មជាតិជួយឱ្យយើងសន្សំសំចៃអគ្គិសនីនិងកាត់បន្ថយកម្តៅដែលកើតចេញពីអំពូលភ្លើងដែលមានកម្លាំងខ្លាំងហួសហេតុពេក។ រចនាសម្ព័ន្ធផ្ទះដែលមានដំបូលខ្ពស់ជួយឱ្យខ្យល់ក្តៅអណ្ដែតឡើងលើនិងបង្កើតនូវភាពត្រជាក់នៅផ្នែកខាងក្រោមនៃផ្ទះដែលយើងរស់នៅ។ ដាក់ធុងទឹកត្រជាក់ក្នុងបន្ទប់ក៏អាចជួយកាត់បន្ថយសីតុណ្ហភាពបានមួយកម្រិតផងដែរបើទោះបីជាវិធីសាស្ត្រនេះមានភាពសាមញ្ញខ្លាំង។ ចេះច្នៃប្រឌិតនិងរៀបចំកន្លែងរស់នៅឱ្យមានភាពស្រស់បំព្រងដើម្បីផ្ដល់នូវភាពត្រជាក់ទាំងផ្លូវកាយនិងផ្លូវចិត្តដល់សមាជិកគ្រួសារ។ កាត់បន្ថយការប្រើប្រាស់កំរាលព្រំដែលមានរោមក្រាស់ៗព្រោះវាគឺជាប្រភពនៃការរក្សាទុកកម្តៅឱ្យនៅក្នុងបន្ទប់បានយ៉ាងយូរអង្វែង។ ការបើកទ្វារឱ្យមានខ្យល់បក់កាត់ពីខាងមុខទៅខាងក្រោយផ្ទះគឺជាបច្ចេកទេសដ៏សាមញ្ញបំផុតសម្រាប់អ្នករស់នៅតាមផ្ទះល្វែងក្នុងក្រុង។ របបអាហារនិងភេសជ្ជៈដែលយើងបរិភោគដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពសីតុណ្ហភាពខាងក្នុងរាងកាយរបស់ពួកយើង។ ញ៉ាំទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃជួយបំពេញជាតិទឹកដែលបានបាត់បង់ទៅតាមរយៈញើសនិងជួយឱ្យប្រព័ន្ធឈាមរត់បានស្រួល។ ទឹកដូងខ្ចីគឺជាភេសជ្ជៈដ៏អស្ចារ្យដែលជួយបញ្ចុះកម្តៅនិងផ្ដល់នូវជាតិរ៉ែខនិជយ៉ាងច្រើនដល់រាងកាយដែលកំពុងមានភាពហត់នឿយ។ ទឹកអំពៅត្រជាក់ៗដែលលក់នៅតាមដងផ្លូវជួយផ្ដល់នូវថាមពលភ្លាមៗនិងជួយឱ្យអារម្មណ៍ស្រស់ស្រាយក្នុងពេលអាកាសធាតុក្តៅខ្លាំង។ បរិភោគបន្លែនិងផ្លែឈើដែលមានជាតិទឹកច្រើនដូចជាឪឡឹកនិងត្រសក់ជួយឱ្យរាងកាយមានភាពត្រជាក់ពីខាងក្នុងមកវិញយ៉ាងឆាប់រហ័ស។ សម្លម្ជូរគ្រឿងឬសម្លម្ជូរយួនគឺជាម្ហូបអាហារដែលជួយឱ្យបែកញើសនិងបញ្ចេញកម្តៅចេញពីរាងកាយបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ជៀសវាងការញ៉ាំអាហារដែលមានជាតិខ្លាញ់ច្រើនឬអាហារដែលប្រៃខ្លាំងពេកព្រោះវាធ្វើឱ្យរាងកាយត្រូវការទឹកច្រើននិងកើនកម្តៅខ្លាំង។ ភេសជ្ជៈដែលមានជាតិផ្អែមខ្លាំងពេកគួរតែកាត់បន្ថយព្រោះវាអាចធ្វើឱ្យយើងកាន់តែមានអារម្មណ៍ស្រេកទឹកជាងមុនទៅទៀតក្នុងថ្ងៃក្តៅ។ ញ៉ាំអាហារក្នុងបរិមាណតិចតួចតែញឹកញាប់ជួយឱ្យប្រព័ន្ធរំលាយអាហារមិនធ្វើការធ្ងន់ដែលជាហេតុមិនបង្កឱ្យកើតកម្តៅក្នុងខ្លួន។ ទឹកតែត្រជាក់ឬទឹកតែស្លឹកគ្រៃជួយឱ្យរាងកាយមានភាពធូរស្រាលនិងជួយបណ្ដេញជាតិពុលចេញពីក្នុងខ្លួនបានយ៉ាងល្អប្រសើរ។ ជ្រើសរើសបរិភោគអាហារដែលស្រស់ៗនិងមានអនាម័យខ្ពស់ដើម្បីការពារសុខភាពក្នុងអំឡុងពេលដែលអាកាសធាតុប្រែប្រួលខ្លាំងពេក។ យល់ដឹងអំពីគុណសម្បត្តិនៃអាហារនីមួយៗជួយឱ្យយើងអាចរៀបចំរបបអាហារឱ្យបានត្រឹមត្រូវទៅតាមរដូវកាលនីមួយៗក្នុងឆ្នាំ។ ទឹកស្អាតគឺជាមិត្តដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការការពារខ្លួនពីការខះជាតិទឹកដែលបណ្ដាលមកពីកម្តៅព្រះអាទិត្យខ្លាំង។ លើកទឹកចិត្តឱ្យសមាជិកគ្រួសារទាំងអស់ទម្លាប់ញ៉ាំទឹកឱ្យបានទៀងទាត់ទោះបីជាមិនមានអារម្មណ៍ថាស្រេកទឹកក៏ដោយឡើយ។ សេចក្តីសុខសាន្តនៃរាងកាយចាប់ផ្តើមចេញពីការជ្រើសរើសចំណីអាហារដែលផ្ដល់នូវភាពត្រជាក់និងមានអត្ថប្រយោជន៍ដល់សុខភាពយើង។ បបរគ្រឿងក្តៅៗជួនកាលក៏អាចជួយឱ្យយើងបែកញើសនិងមានអារម្មណ៍ថាត្រជាក់ខ្លួនមកវិញបន្ទាប់ពីបរិភោគរួចបានដែរ។ ក្រូចពោធិ៍សាត់ផ្ដល់នូវវីតាមីនសេនិងជួយឱ្យរាងកាយមានភាពរឹងមាំក្នុងការតស៊ូជាមួយអាកាសធាតុដែលប្រែប្រួលខ្លាំង។ រក្សាជាតិទឹកក្នុងខ្លួនឱ្យបានគ្រប់គ្រាន់គឺជាអាថ៌កំបាំងដ៏សំខាន់បំផុតសម្រាប់អ្នកដែលចង់មានសុខភាពល្អក្នុងរដូវក្តៅនេះ។ ម្ស៉ៅត្រជាក់គឺជាវិធីសាស្ត្រដ៏ពេញនិយមនិងមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រជាជនកម្ពុជាគ្រប់វ័យក្នុងការតស៊ូជាមួយកម្តៅថ្ងៃ។ លាបម្ស៉ៅត្រជាក់បន្ទាប់ពីងូតទឹករួចនឹងធ្វើឱ្យស្បែកមានអារម្មណ៍ត្រជាក់ស្រេបភ្លាមៗនិងជួយកាត់បន្ថយភាពស្អិតនៃញើសលើស្បែក។ ម្សៅដែលមានជាតិម៉ង់តុលផ្តល់នូវក្លិនក្រអូបប្រហើរនិងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃទោះមេឃក្តៅយ៉ាងណា។ ប្រើប្រាស់ម្សៅត្រជាក់ជួយឱ្យកុមារតូចៗមិនសូវមានការរំខានដោយសារកន្ទួលរមាស់ដែលបណ្ដាលមកពីអាកាសធាតុក្តៅហួតហែងពេក។ ជំនួយដល់ការគេងលក់ស្រួលគឺជាអត្ថប្រយោជន៍ដ៏ធំធេងនៃម្សៅត្រជាក់ដែលធ្វើឱ្យយើងមិនចាំបាច់ប្រើម៉ាស៊ីនត្រជាក់ឡើយនាពេលយប់។ យើងអាចលាបម្សៅត្រជាក់នៅត្រង់កញ្ចឹងកនិងខ្នងដើម្បីទទួលបានភាពត្រជាក់ដល់សរសៃប្រសាទនិងជួយឱ្យអារម្មណ៍ធូរស្រាលបានល្អ។ ម្សៅពស់គឺជាម៉ាកសញ្ញាដ៏ល្បីល្បាញមួយដែលប្រជាជនខ្មែរតែងតែមានជាប់ក្នុងផ្ទះជានិច្ចតាំងពីសម័យដើមរហូតមកដល់សព្វថ្ងៃនេះ។ ប្រើប្រាស់ម្សៅត្រជាក់ក្នុងបរិមាណសមស្របនឹងជួយការពារស្បែកពីការរលាកដោយសារកម្តៅព្រះអាទិត្យនាពេលថ្ងៃត្រង់ដ៏ខ្លាំង។ ភាពងាយស្រួលក្នុងការទិញនិងតម្លៃសមរម្យធ្វើឱ្យម្សៅត្រជាក់ក្លាយជាជម្រើសដំបូងសម្រាប់ពលរដ្ឋដែលមានចំណូលមធ្យមនិងទាប។ ជ្រើសរើសប្រភេទម្សៅដែលសមស្របនឹងស្ថានភាពស្បែករបស់ខ្លួនឯងដើម្បីជៀសវាងការប្រតិកម្មឬការរមាស់ស្បែកផ្សេងៗកើតឡើង។ ក្លិនក្រអូបនៃម្សៅត្រជាក់ក៏ជួយកម្ចាត់ក្លិនខ្លួនដែលបណ្ដាលមកពីញើសនិងធ្វើឱ្យយើងមានទំនុកចិត្តក្នុងពេលជួបអ្នកដទៃជានិច្ច។ រាល់ពេលដែលបានលាបម្សៅត្រជាក់រួចយើងមានអារម្មណ៍ដូចជាបានអង្គុយនៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធនិងត្រជាក់ខ្លាំង។ បច្ចេកទេសដ៏សាមញ្ញបែបនេះបានជួយសង្គ្រោះមនុស្សជាច្រើនឱ្យរួចផុតពីការរំខានដោយសារសីតុណ្ហភាពឡើងខ្ពស់ហួសកម្រិត។ រក្សាទុកម្សៅត្រជាក់នៅកន្លែងដែលស្ងួតនិងត្រជាក់ដើម្បីរក្សាគុណភាពនៃជាតិម៉ង់តុលឱ្យនៅល្អប្រសើរជានិច្ចកាលសម្រាប់ប្រើប្រាស់។ ភាពត្រជាក់ស្រេបដែលចេញពីម្សៅនឹងនាំមកនូវស្នាមញញឹមនិងសេចក្តីសុខក្នុងចិត្តក្នុងអំឡុងពេលដែលពិភពលោកកំពុងតែក្តៅខ្លាំង។ ការលាបម្សៅត្រជាក់មុនពេលហាត់ប្រាណក៏អាចជួយឱ្យយើងមានអារម្មណ៍ថាត្រជាក់ស្រួលនិងមិនសូវមានការធុញទ្រាន់នឹងកម្តៅថ្ងៃ។ យុវវ័យសម័យថ្មីនៅតែនិយមប្រើប្រាស់ម្សៅត្រជាក់ព្រោះវាផ្តល់នូវលទ្ធផលភ្លាមៗដែលម៉ាស៊ីនត្រជាក់មិនអាចផ្ដល់ឱ្យបានឡើយ។ ចូរជឿជាក់លើវិធីសាស្ត្រដ៏សាមញ្ញនេះព្រោះវាគឺជាចំណេះដឹងដែលឆ្លងកាត់ការសាកល្បងជាច្រើនជំនាន់មកហើយនៅក្នុងសង្គម។